ក្នុងវប្បធម៌ខ្មែរ ការរក្សាសាច់ប្រាក់បម្រុងតែងតែត្រូវបានគេរំពឹងថាជាវិធីការពារគ្រួសារពីគ្រោះអាសន្នផ្សេងៗ។ ការចំណាយតិចតួចជារៀងរាល់ថ្ងៃអាចជួយសន្សំសម្រាប់មូលនិធិអាសន្នបានយ៉ាងមានប្រសិទ្ធភាព។ មនុស្សខ្មែរយល់ថា ការរៀបចំប្រាក់បម្រុងគឺជាវិធីបង្ហាញពីការយកចិត្តទុកដាក់លើអនាគតគ្រួសារ។ នៅតំបន់ជនបទ មនុស្សជាច្រើនរក្សាប្រាក់សន្សំក្នុងដប ឬប្រអប់បិទសោ។ សហគមន៍ខ្លះប្រើរបៀបប្រមូលប្រាក់រៀងរាល់ខែដើម្បីមានមូលនិធិជួយគ្នា។ មូលនិធិអាសន្នតែងតែត្រូវបានគេប្រើក្នុងពេលមានជំងឺ ឬគ្រោះអាសន្នផ្សេងៗ។ មនុស្សជាច្រើនជឿថា ការមានប្រាក់បម្រុងជួយពួកគេចៀសវាងការខ្ចីប្រាក់ដែលមានការប្រាក់ខ្ពស់។ ការបង្រៀនក្មេងៗអំពីការសន្សំប្រាក់តាំងពីនៅក្មេងៗជារឿងសាមញ្ញក្នុងគ្រួសារខ្មែរ។ ស្ត្រីជាច្រើនតែងសន្សំប្រាក់សម្រាប់គ្រាដែលលំបាកនៅថ្ងៃណាមួយ។ ពិធីបុណ្យខ្លះធ្វើឱ្យគ្រួសារចំណាយច្រើន ដូច្នេះការមានប្រាក់បម្រុងគឺមានសារៈសំខាន់ណាស់។ ការសន្សំប្រាក់ដោយដាក់តាមកាបូបតូចៗត្រូវបានគេជឿថាជាវិធីមិនធ្វើឱ្យអ្នកចំណាយច្រើនខ្លាំងពេក។ មនុស្សខ្លះជឿថា ការមានប្រាក់បម្រុងធ្វើឱ្យមនុស្សរស់នៅដោយមានសេចក្តីស្រណុកចិត្ត។ នៅកម្ពុជាការមានប្រាក់សន្សំ អាចជួយគ្រួសាររំដោះការលំបាកបានលឿន។ នៅក្នុងសហគមន៍ខ្មែរ មានក្រុមជួយគ្នាដែលអាចផ្តល់ប្រាក់កម្ចីឆាប់រហ័សក្នុងករណីអាសន្ន។ ការរក្សាប្រាក់បម្រុងជាទៀងទាត់គឺជាវិធីមួយដើម្បីបង្ហាញពីការមានទំនួលខុសត្រូវចំពោះគ្រួសារ។ មនុស្សជាច្រើនសន្សុំប្រាក់ព្រោះពួកគេតែងខ្លាចការចំណាយលើសសមត្ថភាពពេលមានជំងឺ។ ការធ្វើបញ្ជីចំណាយជាទៀងទាត់ជួយគ្រួសារឲ្យដឹងថាអាចសន្សំប្រាក់បានប៉ុន្មានសម្រាប់ពេលមានអាសន្ន។ មនុស្សខ្លះគិតថា ការមានមូលនិធិអាសន្នជួយការពារកេរ្តិ៍ឈ្មោះគ្រួសារ។ មូលនិធិអាសន្នអាចជួយពេលមានចំណាយដែលមិនអាចរំពឹងបានដូចជារថយន្តខូចជាដើម។ ការសន្សំប្រាក់តិចតួចរៀងរាល់ថ្ងៃអាចក្លាយជាមូលនិធិធំមួយក្នុងរយ:ពេលយូរ។ ការមិនចំណាយលើរបស់មិនចាំបាច់គឺជាមូលដ្ឋាននៃការបង្កើតមូលនិធិអាសន្ន។ មនុស្សជាច្រើនតែងរក្សាប្រាក់បម្រុងនៅកន្លែងជាក់លាក់សម្រាប់ការប្រើពេលអាសន្ន។ ប្រជាជនខ្មែរ មានការចាប់អារម្មណ៍ចំពោះការសន្សំប្រាក់ក្នុងម៉ាស៊ីនដាក់ប្រាក់ជាខ្លាំង។ ការមានប្រាក់បម្រុងធ្វើឱ្យគ្រួសារមិនបារម្ភពេលមានបញ្ហាសុខភាព។ មនុស្សខ្លះយកប្រាក់ឈ្នួលប្រចាំសប្តាហ៍មួយចំនួន ធ្វើជាប្រាក់សន្សំសម្រាប់ពេលអាសន្ន។ គ្រឿងអលង្ការដែលមានតម្លៃត្រូវបានគេប្រើនៅពេលក្រោយ ដើម្បីបន្ថែមពីលើប្រាក់បម្រុង។ ការសន្សំប្រាក់សម្រាប់ថ្ងៃអនាគត តែងតែត្រូវបានបង្រៀននៅក្នុងវប្បធម៌ខ្មែរ។ មនុស្សខ្លះកាត់បន្ថយការទិញអាហារក្រៅផ្ទះដើម្បីបង្កើតមូលនិធិសម្រាប់ពេលអាសន្ន។ គ្រួសារខ្លះបង្កើតគ្រឿងសិប្បកម្មលក់តាមផ្ទះដើម្បីបន្ថែមប្រាក់សន្សំ។ ការរៀបចំផែនការសន្សំជារយៈពេលវែងចាំបាច់សម្រាប់ការបង្កើតមូលនិធិអាសន្ន។ មនុស្សខ្លះប្រើធនាគារឌីជីថលដើម្បីរក្សាប្រាក់សន្សំ។ ពិធីបុណ្យទានធ្វើឱ្យគ្រួសារគិតច្រើនអំពីការរៀបចំប្រាក់បម្រុងសម្រាប់អនាគត។ ការចែករំលែកចំណេះដឹងនៃការសន្សំប្រាក់គឺជាការងារដែលកាន់តែពេញនិយមនៅកម្ពុជា។ នៅពេលមានជំងឺក្នុងគ្រួសារ មូលនិធិអាសន្នអាចជួយជៀសវាងការខ្ចីពីអ្នកជិតខាង។ មនុស្សខ្លះប្រើរបៀបសន្សំប្រាក់បែបបុរាណ ដូចជាការរក្សាក្នុងធុងដែកជាដើម។ ការដាក់គោលដៅប្រចាំខែអាចជួយការពារមូលនិធិអាសន្ន។ ការរក្សាប្រាក់បម្រុងបង្ហាញពីការក្លាយជាមនុស្សមានទទួលខុសត្រូវក្នុងសង្គម។ សហគមន៍ខ្លះតែងបង្កើតកម្មវិធីកសាងមូលនិធិជួយគ្នានៅពេលមានអាសន្ន។ ការសន្សុំតិចៗជាប្រចាំធ្វើឱ្យមនុស្សមានទំនុកចិត្តលើអនាគត។ មូលនិធិអាសន្នអាចជួយពេលមានការបាត់បង់ការងារ។ ការកាត់បន្ថយការទិញវត្ថុប្រើប្រាស់មិនចាំបាច់អាចជួយសន្សំប្រាក់បានច្រើន។ មនុស្សខ្លះបង្កើតគណនីសន្សំដាច់ដោយឡែកសម្រាប់ករណីអាសន្ន។ ការមានប្រាក់បម្រុងធ្វើឱ្យការធ្វើដំណើរមានសុវត្ថិភាពជាងមុន។ ការអប់រំអំពីហិរញ្ញវត្ថុត្រូវបានគេចាប់អារម្មណ៍នៅក្នុងសង្គមខ្មែរ។ មនុស្សជាច្រើននិយាយថា ការមានមូលនិធិអាសន្ន គឺជាបង្អែកដែលធ្វើឲ្យមានភាពស្ងប់ចិត្ត។ ការចំណាយលើរបស់ប្រើប្រាស់ដែលមានតម្លៃទាបជាការសន្សុំដ៏ល្អ។ ចំពោះ ការសន្សុំតាមទូរស័ព្ទនាពេលបច្ចុប្បន្នក្លាយជារឿងសាមញ្ញ។ មនុស្សខ្លះប្រើវិធីចំនួនបី ដើម្បីសន្សុំប្រាក់គឺ ចំណាយតិច, ចំណូលបន្ថែម, និងសន្សុំប្រចាំថ្ងៃ។ មូលនិធិអាសន្នក៏អាចជួយពេលមានឧប្បត្តិហេតុតូចៗកើតមានឡើងផងដែរ។ ការរក្សាប្រាក់ដោយសម្ងាត់សម្រាប់គ្រួសារជាទម្លាប់របស់មនុស្សចាស់ជរាជាច្រើន។ ការអភិវឌ្ឍជំនាញបន្ថែមអាចជួយរកចំណូលបន្ថែម និងអាចជួយដល់ការសន្សំប្រាក់បន្ថែម។ មនុស្សជឿថា ការមានប្រាក់បម្រុងធ្វើឱ្យគ្រួសារមានសុវត្ថិភាពជានិច្ច។ ការដាក់គោលដៅសន្សុំប្រាក់សម្រាប់៦ខែជាវិធីពេញនិយមក្នុងគ្រួសារខ្មែរ។ ប្រាក់បម្រុងក៏អាចជួយគ្រួសារក្នុងពេលត្រូវចំណាយសម្រាប់ការអប់រំ។ ការសន្សំតាមប្រព័ន្ធបង់ប្រាក់តាមអ៊ីនធឺណិតក្លាយជារឿងងាយស្រួល។ មនុស្សខ្លះបង្កើតមូលនិធិពិសេសសម្រាប់ពេលមានគ្រោះធម្មជាតិ។ ការសន្សុំតាមប្រព័ន្ធធនាគារនៅភូមិជួយបង្កើតទំនុកចិត្តលើសេដ្ឋកិច្ចផ្ទាល់ខ្លួន។ ការនិយាយអំពីស្ថានភាពហិរញ្ញវត្ថុនៅក្នុងគ្រួសារជួយបង្កើតយុទ្ធសាស្ត្រសន្សុំល្អៗ។ ការរក្សាប្រាក់បម្រុងធ្វើឱ្យមនុស្សមិនភ័យខ្លាចពេលមានការរអាក់រអួល។ ការកំណត់ថវិកាជាប្រចាំអាចជួយថែរក្សាប្រាក់សន្សុំឲ្យមានស្ថេរភាព។ ការអានសៀវភៅអំពីការគ្រប់គ្រងហិរញ្ញវត្ថុជួយបង្កើតចំណេះដឹងអំពីការសន្សុំប្រាក់។ ការសន្សុំប្រាក់ក្នុងគ្រួសារនីមួយៗជួយបណ្ដុះនិន្នាការសន្សុំប្រាក់ក្នុងសង្គមទាំងមូល។ ការរក្សាប្រាក់បម្រុងធ្វើឱ្យមនុស្សមានភាពជឿជាក់ក្នុងការវិនិយោគតូចៗ។ ការគាំទ្រគ្នាក្នុងគ្រួសារជួយធ្វើឱ្យការសន្សុំប្រាក់កាន់តែមានប្រសិទ្ធភាព។ មូលនិធិអាសន្នត្រូវបានស្គាល់ថាជាការការពារដ៏សំខាន់សម្រាប់គ្រួសារខ្មែរ។